គ្រឿងអលង្ការគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការតុបតែងកូនក្រមុំខ្មែរ ឲ្យកាន់តែលេចធ្លោ ស្រស់ស្អាត និងពេញលក្ខណៈក្នុងថ្ងៃមង្គលការ។ ហើយគ្រឿងអលង្ការទាំងនេះមិនត្រឹមតែជាសម្ភារៈលម្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីឋានៈ ទ្រព្យសម្បត្តិ និងប្រពៃណីវប្បធម៌ខ្មែរដ៏ផូរផង់ទៀតផង។ តាមប្រពៃណីខ្មែរ គ្រឿងអលង្ការដែលកូនក្រមុំពាក់ភាគច្រើនគឺធ្វើមកពី ពណ៌មាស ដោយមានរចនាម៉ូដវិចិត្រ ល្អិតល្អន់ ដែលបង្ហាញពីសិល្បៈខ្មែរ។ ដែលគ្រឿង គ្រឿងអលង្ការទាំងនោះមានដូចជា ក្រវិលមាសរំយោល ឬផ្ការំដួល មានលក្ខណៈវែងអន្លាយ ដែលជួយបង្កើនភាពទាក់ទាញដល់ផ្ទៃមុខ និងកញ្ចឹងករបស់កូនក្រមុំ។ ហើយក្រវិលទាំងនេះត្រូវបានលម្អដោយក្បាច់រចនាបុរាណ ឬរូប ផ្ការំដួល ដែលជានិមិត្តរូបនៃសម្រស់នារីខ្មែរ។ រីឯខ្សែដៃមាស និងកងដៃមាស ដែលមានក្បាច់ផ្កា ជាធម្មតាមានក្បាច់ចម្លាក់ ឬរចនារូប ផ្កាភ្ញី ដែលបង្ហាញពីភាពរស់រវើក និងភាពល្អឯកនៃសិល្បៈខ្មែរ។ ហើយកូនក្រមុំអាចពាក់ខ្សែដៃមាស ឬកងដៃមាសជាច្រើនខ្សែនៅកដៃទាំងសងខាង។ មិនតែប៉ុណ្ណោះខ្សែដៃ និងកងដៃ តំណាងឱ្យ ចំណងស្នេហ៍ដ៏រឹងមាំ ភាពស្មោះត្រង់ និងភាពចុះសម្រុងគ្នា រវាងប្តីនិងប្រពន្ធ។ ជាពិសេស រង្វង់នៃកងដៃជានិមិត្តរូបនៃ វដ្ដជីវិតគូដែលគ្មានទីបញ្ចប់ និង សេចក្តីសុខសប្បាយបរិបូរណ៍។ ចំណែកឯខ្សែទ្រូង ឬហៅថាពាក់ឈៀង គឺជាគ្រឿងអលង្ការដ៏លេចធ្លោមួយដែលពាក់ពីលើសម្លៀកបំពាក់។ វាមានរាងវែងអន្លាយ លម្អដោយចម្លាក់ក្បាច់បុរាណ ហើយត្រូវបានពាក់ច្រកពីស្មាម្ខាងមកចង្កេះម្ខាងទៀត ជាលក្ខណៈ ពាក់ឈៀង ដូចខ្សែស្ពាយកាបូប។ ពិសេសខ្សែទ្រូងជានិមិត្តរូបនៃភាពថ្លៃថ្នូរ បុណ្យស័ក្តិ និងទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់គ្រួសារ។ សម្រាប់ខ្សែកមាស ត្រូវបានពាក់នៅត្រង់ក ដោយមានច្រើនម៉ូដ និងទំហំ ជាខ្សែករឹតក ម៉ូដបុរាណ ឬខ្សែកវែងធ្លាក់ដល់ដើមទ្រូង។ ហើយវាមានអត្ថន័យ ខ្សែកតំណាងឱ្យ ចំណងដ៏រឹងមាំ និងស្ថេរភាពនៃជីវិតគូផងដែរ។ ក្រៅពីគ្រឿងអលង្ការមាសសុទ្ធបែបប្រពៃណី សព្វថ្ងៃនេះ កូនក្រមុំខ្មែរមួយចំនួនក៏និយមលម្អខ្លួនដោយ គ្រឿងពេជ្រ ដើម្បីបង្កើនភាពប្រណីត ភាពស៊ីវិល័យ និងភាពទាន់សម័យដែរ។ ដែលគ្រឿងពេជ្រទាំងនោះអាចរួមមាន ក្រវិលពេជ្រ ជាទូទៅមានរចនាបថសាមញ្ញតែទាក់ទាញ ដែលអាចជាគ្រាប់ពេជ្រតែមួយគ្រាប់ ឬរចនាជាម៉ូដប្រណីតផ្សេងៗ។ ជាពិសេសក្រវិលពេជ្រជួយឲ្យផ្ទៃមុខកូនក្រមុំភ្លឺថ្លាផងដែរ។ ឯខ្សែដៃពេជ្រដែលភ្លឺចែងចាំងដោយពន្លឺពេជ្រជួយបង្កើនភាពឆើតឆាយ និងទាន់សម័យនៅត្រង់កដៃរបស់កូនក្រមុំ។ មួយទៀតនោះគឺ ខ្សែកពេជ្រអាចជាខ្សែករឹតក ឬខ្សែកវែងល្មម ដែលត្រូវបានលម្អដោយគ្រាប់ពេជ្រតូចធំច្នៃជាក្បាច់ផ្សេងៗ ធ្វើឲ្យកូនក្រមុំកាន់តែមានរស្មី និងភាពថ្លៃថ្នូរ។ ទោះបីជាគ្រឿងពេជ្រមិនមែនជាផ្នែកមួយនៃប្រពៃណីបុរាណក៏ដោយ ការពាក់គ្រឿងពេជ្រនាពេលបច្ចុប្បន្ននេះ តំណាងឱ្យ ភាពប្រណីត ភាពស៊ីវិល័យ និងភាពបរិសុទ្ធ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនថាមាស ឬពេជ្រនោះទេ សុទ្ធតែរួមចំណែកធ្វើឱ្យកូនក្រមុំខ្មែរមានភាពស្រស់ស្អាតលេចធ្លោបំផុតក្នុងថ្ងៃមង្គលការ។